សិល្បៈចម្រៀងសាសនា និងតន្ត្រីវត្តអារាម គឺជាដង្ហើមវិញ្ញាណដ៏វិសេសវិសាលដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមក។ ទម្រង់សិល្បៈទាំងនេះមិនត្រឹមតែបំពេញតួនាទីជាគ្រឿងសក្ការបូជាចំពោះព្រះរតនត្រ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសាលាអប់រំសីលធម៌ដ៏មានប្រសិទ្ធភាពបំផុតតាមរយៈការប្រើប្រាស់សម្លេង និងទំនុកច្រៀងដើម្បីដាស់តឿនសតិស្មារតីរបស់មនុស្សឱ្យដើរលើផ្លូវត្រូវ។ បើយើងពិនិត្យទៅលើការស្មូត ដែលជាទម្រង់សិល្បៈសម្លេងបុរាណដ៏សម្រិតសម្រាំង យើងនឹងឃើញពីភាពអស្ចារ្យនៃបច្ចេកទេសបង្ហូរសម្លេងបែបគ្រលួចដែលចេញពីបេះដូងរបស់អ្នកពោល។ ស្មូតមិនមែនគ្រាន់តែជាការច្រៀងធម្មតានោះទេ ប៉ុន្តែវាគឺជាការរំញោចអារម្មណ៍ឱ្យស្លុងទៅតាមអត្ថន័យនៃកំណាព្យឃ្លោងឃ្លាដែលនិយាយពីសច្ចធម៌នៃជីវិត។ ភាគច្រើននៃអត្ថបទស្មូតតែងតែលើកយកមកបង្ហាញនូវគុណូបការៈដ៏ធំធេងរបស់មាតាបិតាដែលបានចិញ្ចឹមបីបាច់កូនប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការរំលឹកដល់ការព្រាត់ប្រាសដែលជាធម្មជាតិមិនអាចចៀសរួចនៃសត្វលោក។ សម្លេងស្មូតដែលបន្លឺឡើងក្នុងបរិយាកាសវត្តអារាមដ៏ស្ងប់ស្ងាត់ តែងតែធ្វើឱ្យអ្នកស្ដាប់កើតសេចក្តីសង្វេគ និងមានចិត្តជ្រះថ្លាចង់សាងអំពើល្អដើម្បីសន្សំកុសលផលបុណ្យទុកជាស្ពានចម្លងជីវិតទៅថ្ងៃអនាគត។ ទន្ទឹមនឹងការស្មូតដែលផ្ដោតលើអារម្មណ៍សង្វេគ ចម្រៀងព្រះរតនត្រ័យបែរជាផ្តល់នូវថាមពលនៃសេចក្តីសង្ឃឹម និងការគោរពដ៏ខ្ពង់ខ្ពស់តាមរយៈការរៀបរាប់ពីគុណបុណ្យរបស់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ចម្រៀងប្រភេទនេះច្រើនតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិធីបុណ្យធំៗដូចជាបុណ្យផ្កាប្រាក់ បុណ្យកឋិនទាន ឬបុណ្យវិសាខបូជា ដើម្បីបង្កើននូវបរិយាកាសមហោឡារិក និងភាពរីករាយក្នុងផ្លូវធម៌។ ទំនុកច្រៀងដែលរៀបរាប់ពីការលះបង់របស់ព្រះសព្វញ្ញូពុទ្ធក្នុងការស្វែងរកផ្លូវរំដោះទុក្ខ បានក្លាយជាកម្លាំងចិត្តជួយឱ្យពុទ្ធបរិស័ទមានមោទនភាពចំពោះជំនឿរបស់ខ្លួន និងមានឆន្ទៈក្នុងការថែរក្សាការពារព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរគង់វង្សតទៅ។ លើសពីនេះទៅទៀត ចម្រៀងអប់រំចិត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទ្រឹស្ដីសាសនាដ៏ជ្រាលជ្រៅ មកជាភាសាដែលងាយយល់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ បទចម្រៀងទាំងនេះច្រើនតែលើកយកច្បាប់កម្មផលមកពន្យល់ ដោយបង្ហាញឱ្យឃើញថាការសាបព្រោះពូជបែបណា នឹងទទួលបានផលបែបនោះជាក់ជាមិនខាន។ ការលះបង់នូវកិលេស លោភៈ ទោសៈ និងមោហៈ ត្រូវបានលើកយកមកបកស្រាយតាមរយៈបទភ្លេងដែលនាំឱ្យចិត្តស្ងប់ ដែលជួយឱ្យអ្នកស្តាប់ចេះពិចារណាលើការរស់នៅប្រចាំថ្ងៃ ចេះចែករំលែក និងចេះអត់ឱនឱ្យគ្នាទៅវិញទៅមកក្នុងនាមជាមិត្តរួមលោក។ តាមរយៈសារអប់រំទាំងនេះ ចម្រៀងសាសនាបានក្លាយជាឧបករណ៍កែប្រែចរិតលក្ខណៈរបស់បុគ្គលឱ្យមានសេចក្តីថ្លៃថ្នូរ និងរស់នៅប្រកបដោយសន្តិភាពជាមួយអ្នកដទៃ។ ជាចុងក្រោយ យើងមិនអាចរំលងបានឡើយនូវឥទ្ធិពលនៃភ្លេងពិណពាទ្យ ដែលជាតន្ត្រីសក្ការៈតំណាងឱ្យភាពរុងរឿងនៃវប្បធម៌ខ្មែរ។ ទោះបីជាវង់ភ្លេងនេះមិនមែនជាបទចម្រៀងដែលមានទំនុកច្រៀងជានិច្ចកាលក៏ដោយ ប៉ុន្តែរលកសម្លេងដែលចេញពីឧបករណ៍បុរាណនីមួយៗមានអំណាចក្នុងការកសាងបរិយាកាសដ៏ស័ក្តិសិទ្ធិ និងជាទីគោរពសក្ការៈ។ នៅក្នុងវត្តអារាម ភ្លេងពិណពាទ្យត្រូវបានគេប្រើដើម្បីដង្ហែពិធីបុណ្យផ្សេងៗ និងជួយតម្រែតម្រង់ស្មារតីអ្នកចូលរួមឱ្យមានសមាធិ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចពិធីសាសនា។ សម្លេងរនាត និងស្រឡៃដែលបន្លឺឡើងរួមគ្នា បង្កើតបានជាឯកភាពសម្លេងដ៏អស្ចារ្យដែលផ្សារភ្ជាប់រវាងមនុស្ស ជំនឿ និងអាទិទេព ធ្វើឱ្យវត្តអារាមក្លាយជាទីជម្រកផ្លូវចិត្តដ៏កក់ក្តៅ និងជាមជ្ឈមណ្ឌលថែរក្សាមរតកសិល្បៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ នៅក្នុងពិភពនៃសិល្បៈតន្ត្រីសាសនាខ្មែរ បទចម្រៀងដែលល្បីៗ និងពេញនិយមបំផុតនោះ គឺតែងតែដក់ជាប់ក្នុងអារម្មណ៍របស់អ្នកស្ដាប់តាមរយៈអត្ថន័យអប់រំដ៏ជ្រាលជ្រៅ និងការបកស្រាយប្រកបដោយមនោសញ្ចេតនាខ្ពស់។ បទចម្រៀងទាំងនេះមិនត្រឹមតែសំរាប់កម្សាន្តផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ និងការគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាដែលខ្មែរយើងបានថែរក្សាយ៉ាងខ្ជាប់ខ្ជួនតាំងពីបុរាណកាលមក។ បើយើងងាកមកពិនិត្យមើលបទចម្រៀងបែបរំលឹកគុណវិញ យើងឃើញថាបទ គុណមាតាបិតា និង ព្រះគុណម្ចាស់ថ្លៃ គឺជាបទ គ្រឹះសំខាន់មួយដែលកូនខ្មែរគ្រប់រូបតែងតែចងចាំមិនភ្លេចឡើយ។ បទទាំងនេះរៀបរាប់ពីការលះបង់ដ៏មហាធំធេងរបស់ឪពុកម្តាយដែលបានចិញ្ចឹមបីបាច់បុត្រធីតាតាំងពីនៅក្នុងផ្ទៃរហូតដល់ធំដឹងក្តី ដែលធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ក្តុកក្តួល និងនឹកឃើញដល់កាតព្វកិច្ចតបស្នងសងគុណអ្នកមានគុណ។ ទន្ទឹមនឹងនោះ បទនមស្ការ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំអារម្មណ៍ពុទ្ធបរិស័ទឱ្យចូលទៅក្នុងពិភពនៃភាពស្ងប់ស្ងាត់ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះរតនត្រ័យ ដែលជាទីពឹងទីរលឹកដ៏វិសេសវិសាលបំផុត។ នៅក្នុងឱកាសបុណ្យប្រពៃណីជាតិវិញ បទចម្រៀងដូចជា ឱ! ផ្កាឈូកស និង រដូវភ្ជុំបិណ្ឌ បានក្លាយជាសម្លេងតំណាងឱ្យភាពកក់ក្តៅនៃគ្រួសារ និងការជួបជុំគ្នា។ ជាពិសេសបទ រដូវភ្ជុំបិណ្ឌ តែងតែបន្លឺឡើងតាមរយៈឧបករណ៍បំពងសម្លេងនៅតាមវត្តអារាមនានាទូទាំងប្រទេស ដែលដាស់ស្មារតីឱ្យពុទ្ធបរិស័ទត្រៀមរៀបចំចង្ហាន់ បច្ច័យ និងគ្រឿងសក្ការៈដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វបុរសដែលបានចែកឋានទៅ។ ចំណែកឯបទ កឋិនទានដង្ហែបុណ្យ វិញ ជួយបង្កើនបរិយាកាសឱ្យកាន់តែអធិកអធម និងសប្បាយរីករាយតាមរយៈចង្វាក់ភ្លេងរណ្តំដែលអមដោយសម្លេងឆៃយ៉ាំ និងការដង្ហែត្រៃចីវរយ៉ាងមហោឡារិកនៅតាមទីអារាម។ ជាចុងក្រោយ ចំពោះវិស័យស្មូតអប់រំដែលជាមរតកសម្លេងដ៏ស័ក្តិសិទ្ធិវិញ បទល្បីៗដូចជា សំបុត្រផ្ដាំមិត្ត ជីវិតសត្វលោក និង កាយានុបស្សនា បានផ្តល់នូវមេរៀនជីវិតយ៉ាងពិតប្រាកដ។ បទ សំបុត្រផ្ដាំមិត្ត ជានិមិត្តរូបនៃការរំលឹកសតិដល់មិត្តភក្តិ និងយុវជនឱ្យចេះពិចារណាលើផ្លូវខុស និងផ្លូវត្រូវ ចំណែកឯបទ ជីវិតសត្វលោក ជួយឱ្យយើងមើលឃើញពីភាពមិនទៀងទាត់នៃសង្ខារ ដែលមានការកើត ចាស់ ឈឺ និងស្លាប់ជាធម្មតា។ ដោយឡែកបទ កាយានុបស្សនា គឺជាការស្មូតដែលផ្ដោតលើការពិចារណារូបកាយ ដើម្បីលះបង់នូវភាពអស្មិមានៈ និងការជាប់ជំពាក់ក្នុងរូបរូបកាយដែលនាំឱ្យកើតទុក្ខ។ សម្លេងស្មូតដែលគ្រលួចលន្លង់លន្លោចទាំងនេះ បានក្លាយជាឱសថទិព្វសម្រាប់ព្យាបាលចិត្តដែលកំពុងច្របូកច្របល់ ឱ្យត្រឡប់មករកភាពស្ងប់ស្ងាត់ និងសេចក្តីសុខក្នុងផ្លូវធម៌វិញ។ សិល្បៈនៃចម្រៀងសាសនា និងវត្តអារាមនៅក្នុងសង្គមខ្មែរ មិនមែនគ្រាន់តែជាការកម្សាន្តតាមអារម្មណ៍ធម្មតានោះទេ ប៉ុន្តែវាគឺជាវិញ្ញាណនៃវប្បធម៌ និងជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ពីតម្លៃនៃសីលធម៌ គុណធម៌ និងការដឹងគុណ។ តួនាទីរបស់ចម្រៀងទាំងនេះមានវិសាលភាពធំធេងណាស់ ដោយវាបានជ្រាបចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់រូប តាំងពីកើតរហូតដល់ចាកចេញពីលោកនេះទៅ។ តាមរយៈអត្ថន័យនៃបទចម្រៀងនីមួយៗ មនុស្សគ្រប់រូបអាចស្វែងយល់ពីតម្លៃពិតនៃជីវិត និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរតាមគន្លងព្រះពុទ្ធសាសនា។ តួនាទីដ៏ចម្បងបំផុតមួយ ដែលយើងតែងតែសង្កេតឃើញ គឺការប្រើប្រាស់ចម្រៀងសាសនាជាឧបករណ៍សម្រាប់ដាស់តឿនសតិស្មារតីរបស់ពុទ្ធបរិស័ទ។ ទំនុកច្រៀងដែលរៀបរាប់ពីគុណូបការៈរបស់មាតាបិតា គ្រូឧបជ្ឈាយាចារ្យ និងបុព្វបុរសជាតិ បានក្លាយជាមេរៀនជីវិតដ៏រស់រវើក ដែលជួយឱ្យមនុស្សនឹកឃើញដល់អំពើល្អ និងកាតព្វកិច្ចដែលត្រូវតបស្នងសងគុណចំពោះអ្នកមានគុណ។ ការដាស់តឿននេះមិនមែនជារូបភាពនៃការបង្ខំឡើយ ប៉ុន្តែវាគឺជាការប្រើប្រាស់សិល្បៈសម្លេងដើម្បីទៅរំញោចមនោសញ្ចេតនាឱ្យកើតមានសេចក្តីជ្រះថ្លា ចេះបែងចែកខុសត្រូវ អាក្រក់ល្អ និងជំរុញឱ្យមានការលះបង់នូវអំពើអាក្រក់ដើម្បីសាងនូវអំពើជាកុសល។ ជាមួយនឹងការអប់រំសីលធម៌ សម្លេងស្មូត និងភ្លេងសាសនាក៏មានតួនាទីយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពផ្លូវចិត្តសម្រាប់បុគ្គលម្នាក់ៗ និងសង្គមទាំងមូលផងដែរ។ នៅក្នុងបរិយាកាសវត្តអារាមដែលស្ងប់ស្ងាត់ សម្លេងគ្រលួចលន្លង់លន្លោចដែលបន្លឺឡើងតាមរយៈការស្មូត ឬ រលកសម្លេងនៃភ្លេងពិណពាទ្យ បានក្លាយជាឱសថទិព្វសម្រាប់ជួយកាត់បន្ថយភាពតានតឹង និងការខ្វល់ខ្វាយក្នុងចិត្ត។ វាជួយឱ្យអ្នកស្តាប់អាចសម្រួលអារម្មណ៍ កាត់ផ្តាច់នូវសេចក្តីទុក្ខសោកបណ្តោះអាសន្ន និងបង្កើតបានជាបរិយាកាសស្ងប់ស្ងាត់ ចម្រៀងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ មិនមែនគ្រាន់តែជាការចម្រៀងសម្រាប់ការកម្សាន្តធម្មតានោះទេ។ លើសពីនេះទៅទៀត ចម្រៀងវត្តអារាមក៏ជាមធ្យោបាយដ៏វិសេសវិសាលក្នុងការថែរក្សា និងផ្ទេរមរតកប្រពៃណីពីជំនាន់មួយទៅជំនាន់មួយទៀត។ វាគឺជាទម្រង់នៃ បណ្ណាល័យសម្លេង ដែលផ្ទុកទៅដោយចំណេះដឹង ជំនឿ និងទស្សនវិជ្ជាសាសនាដ៏ជ្រាលជ្រៅ។ យុវជនជំនាន់ក្រោយអាចរៀនសូត្រពីរបៀបរស់នៅ ភាសាខ្មែរដ៏ស្រស់ត្រកាល និងទំនៀមទម្លាប់ដ៏ល្អផូរផង់តាមរយៈការស្តាប់ និងការច្រៀងតាម។ ការផ្ទេរចំណេះដឹងតាមរយៈសិល្បៈសម្លេងបែបនេះ ធ្វើឱ្យវប្បធម៌ និងជំនឿសាសនាមិនងាយនឹងរលាយបាត់ទៅតាមពេលវេលានោះទេ ប៉ុន្តែវានៅតែបន្តរស់រវើកនៅក្នុងបេះដូងរបស់មនុស្សគ្រប់ជំនាន់ ដែលជាការថែរក្សាអត្តសញ្ញាណជាតិឱ្យមានស្ថិតស្ថេរគង់វង្សជានិរន្តរ៍។ ជាចុងក្រោយ តួនាទីនៃចម្រៀងវត្តអារាមក្នុងសង្គមខ្មែរ ក៏បានជួយពង្រឹងនូវសាមគ្គីភាព និងការរួមរស់ជាមួយគ្នាដោយសន្តិវិធីផងដែរ។ នៅពេលដែលសហគមន៍ជួបជុំគ្នាដើម្បីស្តាប់ធម៌ ឬចូលរួមក្នុងពិធីបុណ្យដែលមានការប្រគំភ្លេងសក្ការៈ និងការច្រៀងសរសើរគុណព្រះរតនត្រ័យ វាតែងតែបង្កើតបានជាកម្លាំងសទ្ធារួមគ្នាដ៏មហិមា។ សម្លេងទាំងនេះបានរំលាយនូវភាពខុសគ្នា និងជម្លោះផ្សេងៗ ដោយជំនួសមកវិញនូវក្តីមេត្តា និងការចេះជួយគ្នាទៅវិញទៅមក។ ហេតុនេះហើយ ទើបចម្រៀងសាសនា និងវត្តអារាមនៅតែជាផ្នែកមួយមិនអាចខ្វះបាន។ ហើយវាក៏ជាការជួយតម្រែតម្រង់សង្គមខ្មែរឱ្យស្ថិតនៅលើគន្លងនៃសន្តិភាព និងការអភិវឌ្ឍផ្នែកស្មារតីយ៉ាងពិតប្រាកដ។